នៅប្រទេសកម្ពុជាមានភេសជ្ជៈ ដែលធ្វើឡើងពីធម្មជាតិ ខ្លះធ្វើពីបន្លែ ខ្លះធ្វើពីផ្លែឈើ ទៅតាមចំណូលចិត្តមនុស្សម្នាក់ៗ។ ហើយភាគច្រើនភេសជ្ជៈទាំងនោះ មានការជំនួយដល់សុខភាព ហើយក្នុងចំណោមនោះមានភេសជ្ជៈម្យ៉ាងគេអោយឈ្មោះថា ទឹកប្រទាលកន្ទុយក្រពើ។ ទឹកប្រទាលកន្ទុយក្រពើ គឺជារូបមន្តធម្មជាតិដែលល្អសម្រាប់សុខភាព ហើយអាចជួយបំប៉នរាងកាយពីខាងក្នុង។ សម្រាប់វិធីធ្វើ និងគ្រឿងផ្សំសម្រាប់ធ្វើភេសជ្ជៈមួយប្រភេទនេះ គឺមានលក្ខណៈងាយស្រួលមិនរញ៉េរញ៉ៃច្រើននោះទេ។ សម្រាប់គ្រឿងផ្សំមាន ស្លឹកប្រទាលកន្ទុយក្រពើស្រស់ ជ្រើសរើសស្លឹកដែលធំថ្លោស និងគ្មានស្នាមអុចៗ ជាធម្មតា ប្រើប្រហែល ១-២ ស្លឹក អាស្រ័យលើទំហំ និងបរិមាណទឹកដែលអ្នកចង់បាន។ ទឹកស្អាតសម្រាប់លាងសម្អាត និងលាយជាមួយប្រទាល, ទឹកឃ្មុំ ឬស្ករ សម្រាប់បន្ថែមរសជាតិផ្អែម។ យើងអាចដាក់ក្រូចឆ្មារ សម្រាប់បន្ថែមរសជាតិ និងជួយកាត់បន្ថយជាតិល្វីងបន្តិចបន្តួច។ ហើយឧបករណ៍សម្រាប់ប្រើប្រាស់មាន កាំបិតមុតស្រួច ចានធំ ម៉ាស៊ីនក្រឡុក ក្រណាត់ស្តើង ទុកសម្រាប់ច្រោះ ដប ឬកែវសម្រាប់ទុក។ ចំណែកវិធីធ្វើ ដំបូងយកស្លឹកប្រទាលកន្ទុយក្រពើមកលាងទឹកឲ្យស្អាតល្អ ដើម្បីកម្ចាត់ធូលីដី។ ការកាត់គល់ស្លឹកត្រូវ កាត់ផ្នែកគល់ស្លឹកប្រហែល ១ទៅ២ សង់ទីម៉ែត្រ រួចដាក់ស្លឹកឲ្យត្រង់ចុះក្រោមក្នុងចានមួយ រយៈពេលប្រហែល ១០ទៅ១៥ នាទី ដើម្បីឲ្យជ័រពណ៌លឿង ហូរចេញអស់។ ព្រោះជ័រនេះអាចបង្កបញ្ហារំលាយអាហារសម្រាប់អ្នកខ្លះ ដែលមានក្រពះមិនល្អវាអាចជាបញ្ហា។ បន្ទាប់ពីជ័រហូរចេញអស់ហើយ យកស្លឹកមកដាក់ផ្ដេក ដោយប្រើកាំបិតមុតស្រួចកាត់គែមបន្លាទាំងសងខាងរបស់ស្លឹកចេញ។ រួចបកសំបកបៃតងខាងលើចេញថ្នមៗ ដោយទុកតែសាច់ប្រទាលថ្លាៗ ធ្វើបែបនេះទាំងសងខាង។ ប្រសិនបើមានជ័រពណ៌លឿងនៅជាប់សាច់ប្រទាល សូមលាងទឹកចេញម្ដងទៀត។ រួចយកសាច់ប្រទាលថ្លាៗដែលបានមកហាន់ជាដុំតូចៗ ឬជាចំណិតៗ រួចដាក់សាច់ប្រទាលដែលហាន់រួចចូលទៅក្នុងម៉ាស៊ីនក្រឡុក។ ចាក់ទឹកស្អាតចូលប្រហែល ២០០-៣០០ មីលីលីត្រ ដោយអាស្រ័យលើបរិមាណសាច់ប្រទាល។ អាចបន្ថែមទឹកក្រូចឆ្មារបន្តិចដើម្បីបន្ថយរសជាតិល្វីង និងទឹកឃ្មុំ ឬស្ករតាមចំណូលចិត្ត ហើយក្រឡុករហូតដល់ម៉ត់ល្អ និងក្លាយជាទឹកខាប់ៗ។ ប្រសិនបើអ្នកចង់បានទឹកប្រទាលដែលរលោងល្អ អាចប្រើក្រណាត់ស្តើង ច្រោះយកកាកចេញ អ្នកខ្លះចូលចិត្តទុកកាកបន្តិចបន្តួចដើម្បីទទួលបានជាតិសរសៃ។ បន្ទាប់់មកចាក់ទឹកប្រទាលកន្ទុយក្រពើដែលបានក្រឡុករួចចូលក្នុងដប ឬកែវស្អាតបិទជិត។ ទឹកនេះអាចទុកក្នុងទូទឹកកកបានប្រហែល ៣-៥ ថ្ងៃ ហើយគួរទទួលទានពេលព្រឹកមុនអាហារ ឬពេលណាដែលអ្នកចង់។ គួរចំណាំប្រសិនបើអ្នកមានជំងឺរ៉ាំរ៉ៃ ឬមានផ្ទៃពោះ គួរពិគ្រោះជាមួយគ្រូពេទ្យមុននឹងទទួលទានទឹកប្រទាលកន្ទុយក្រពើ។ ប្រទាលកន្ទុយក្រពើស្រស់ខ្លះអាចមានរសជាតិល្វីងបន្តិច ដូច្នេះការបន្ថែមក្រូចឆ្មារ និងទឹកឃ្មុំអាចជួយកែសម្រួលរសជាតិបាន។ ទឹកប្រទាលកន្ទុយក្រពើ មិនមែនគ្រាន់តែជាភេសជ្ជៈដែលងាយស្រួលធ្វើនោះទេ តែវាក៏សម្បូរទៅដោយអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពផងដែរ។ កាត់បន្ថយការទល់លាមក ទឹកប្រទាលកន្ទុយក្រពើមានផ្ទុកសារធាតុ "អង់ត្រាគីណូន" ដែលជាសមាសធាតុធម្មជាតិមានប្រសិទ្ធភាពជួយជំរុញចលនាពោះវៀន និងបំបាត់អាការៈទល់លាមក។ បំបាត់អាការៈក្រហាយទ្រូង និងអាស៊ីតក្រពះ វាមានលក្ខណៈសម្បត្តិជួយកាត់បន្ថយការរលាក និងបន្សាបអាស៊ីតក្នុងក្រពះ ដែលអាចជួយបំបាត់អាការៈក្រហាយទ្រូង និងជំងឺច្រាលអាស៊ីត ។ ព្យាបាលដំបៅក្រពះ សារធាតុ "ប៉ូលីសាការីដ" នៅក្នុងប្រទាលកន្ទុយក្រពើអាចជួយការពារ និងព្យាបាលភ្នាសខាងក្នុងនៃក្រពះ និងពោះវៀន។ សម្បូរវីតាមីន និងសារធាតុរ៉ែ ទឹកប្រទាលកន្ទុយក្រពើផ្ទុកនូវវីតាមីន C, E, B12 និងអាស៊ីតហ្វូលិក រួមទាំងសារធាតុរ៉ែដូចជា ស័ង្កសី ដែលសុទ្ធតែជួយពង្រឹងប្រព័ន្ធការពាររាងកាយ។ លក្ខណៈសម្បត្តិប្រឆាំងការរលាក វាមានសារធាតុប្រឆាំងការរលាកដែលជួយកាត់បន្ថយការឆ្លងមេរោគ និងពង្រឹងសមត្ថភាពរាងកាយប្រយុទ្ធប្រឆាំងនឹងជំងឺ។ ផ្តល់ជាតិទឹក និងព្យាបាលស្បែក ប្រទាលកន្ទុយក្រពើត្រូវបានគេស្គាល់យ៉ាងទូលំទូលាយពីសមត្ថភាពផ្តល់សំណើមដល់ស្បែក និងជួយព្យាបាលរបួស រលាក និងស្នាមអុចខ្មៅ។ ហើយការទទួលទានទឹកប្រទាលកន្ទុយក្រពើអាចជួយបំប៉នស្បែកពីខាងក្នុងសារពាង្គកាយរបស់មនុស្ស។ កាត់បន្ថយការកើតមុន លក្ខណៈសម្បត្តិប្រឆាំងបាក់តេរី និងប្រឆាំងការរលាករបស់វា អាចជួយកាត់បន្ថយការកើតមុន និងស្នាមអុចខ្មៅ។ ការសិក្សាខ្លះបានបង្ហាញថា ទឹកប្រទាលកន្ទុយក្រពើអាចជួយបន្ថយកម្រិតជាតិស្ករក្នុងឈាមចំពោះអ្នកជំងឺទឹកនោមផ្អែមប្រភេទទី ២។ ទឹកប្រទាលកន្ទុយក្រពើមានលក្ខណៈសម្បត្តិជួយលាងសម្អាតជាតិពុលចេញពីរាងកាយ និងជួយគាំទ្រមុខងាររបស់ថ្លើម និងតម្រងនោម។ ការទទួលទាន ឬខ្ពុរមាត់ជាមួយទឹកប្រទាលកន្ទុយក្រពើ អាចជួយកាត់បន្ថយការរលាកអញ្ចាញធ្មេញ និងប្រយុទ្ធប្រឆាំងនឹងបាក់តេរីនៅក្នុងមាត់។ ទឹកប្រទាលកន្ទុយក្រពើ កំពុងទទួលបានការពេញនិយមយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន ដោយសារតែវាមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព និងងាយស្រួលក្នុងការទទួលទាន។ កត្តាទាំងនេះធ្វើឲ្យប្រទាលកន្ទុយក្រពើក្លាយជាជម្រើសដ៏ល្អសម្រាប់អ្នកដែលចង់ថែរក្សាសុខភាពបែបធម្មជាតិ។ ពង្រឹងប្រព័ន្ធភាពស៊ាំ សម្បូរទៅដោយវីតាមីន សារធាតុរ៉ែ និងសារធាតុប្រឆាំងការរលាក ដែលជួយឲ្យរាងកាយរឹងមាំប្រឆាំងនឹងជំងឺផ្សេងៗ។ លាងសម្អាតជាតិពុល ជួយសម្អាតជាតិពុលចេញពីរាងកាយ និងគាំទ្រដល់មុខងារថ្លើម។ ងាយស្រួលរកវត្ថុធាតុដើម ស្លឹកប្រទាលកន្ទុយក្រពើស្រស់អាចរកបានយ៉ាងងាយស្រួលនៅតាមទីផ្សារ ឬអាចដាំដោយខ្លួនឯងនៅផ្ទះ។ គ្រាន់តែត្រូវការការយកចិត្តទុកដាក់បន្តិចបន្តួចក្នុងការបកសំបក និងលាងសម្អាតជ័រលឿងចេញប៉ុណ្ណោះ។ ទឹកនេះដែលគ្មានសារធាតុគីមី ឬជាតិស្ករសិប្បនិមិត្តដូចភេសជ្ជៈកែច្នៃមួយចំនួន។ វាស័ក្តិសមសម្រាប់អ្នកដែលចង់កាត់បន្ថយការទទួលទានជាតិកាហ្វេអ៊ីន ឬភេសជ្ជៈមានជាតិស្ករ។ ព័ត៌មានអំពីអត្ថប្រយោជន៍នៃប្រទាលកន្ទុយក្រពើត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយតាមរយៈបណ្តាញសង្គម និងប្រភពព័ត៌មានសុខភាព ដែលធ្វើឲ្យមនុស្សកាន់តែយល់ដឹង និងចាប់អារម្មណ៍។ ទោះបីជាទឹកប្រទាលកន្ទុយក្រពើមានអត្ថប្រយោជន៍ច្រើនក៏ដោយ ការទទួលទានក្នុងបរិមាណច្រើនពេកអាចបង្កជាផលរំខានដូចជា រាករូស ឬឈឺពោះ។ ដូចគ្នានេះដែរ បើអ្នកមានជំងឺប្រចាំកាយ ឬកំពុងលេបថ្នាំអ្វីមួយ គួរតែពិគ្រោះជាមួយគ្រូពេទ្យមុននឹងទទួលទានជាប្រចាំ។ ដោយសារកត្តាទាំងអស់នេះហើយ ទើបធ្វើឲ្យទឹកប្រទាលកន្ទុយក្រពើក្លាយជាភេសជ្ជៈដ៏ពេញនិយមមួយក្នុងការថែរក្សាសុខភាពប្រចាំថ្ងៃ។